ការរៀបចំម្ហូបអាហារសម្រាប់ថ្វាយដល់ដូនតា គឺជាកិច្ចពិធីដ៏វិសុទ្ធដែលកូនចៅគ្រប់រូបត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្បួនខ្នាតបុរាណខ្មែរជឿជាក់ថាភាពស្ងប់ស្ងាត់ក្នុងចិត្តពេលស្លស្លុកនឹងនាំមកនូវសិរីសួស្តីដល់ក្រុមគ្រួសារទាំងមូល។ ក្នុងអំឡុងពេលនៃការចម្អិនអាហារសក្ការៈនេះគឺ ការរក្សានូវមាត់កឱ្យបានជិតល្អជាកត្តាចម្បងដែលមិនអាចខ្វះបានឡើយ។ សកម្មភាពនៃការរៀបចំដោយមិនមានសំឡេងអ៊ូអរនេះបង្ហាញពីការគោរពដ៏ជ្រាលជ្រៅចំពោះវិញ្ញាណក្ខន្ធបុព្វបុរស។ ការប្រតិបត្តិតាមទំនៀមទម្លាប់ដ៏ល្អនេះនឹងជួយឱ្យកិច្ចពិធីទាំងមូលប្រកបដោយភាពថ្លៃថ្នូរនិងមានភាពស័ក្តិសិទ្ធិ។ ផ្ទះបាយត្រូវតែក្លាយជាកន្លែងស្ងប់ស្ងាត់បំផុតដើម្បីរក្សាភាពបរិសុទ្ធនៃអាហារដែលត្រូវជាដង្វាយថ្វាយទៅដូនតាឬ ទេវតា។ ស្ត្រីមេផ្ទះតែងតែប្រុងប្រយ័ត្នក្នុងការកាន់វែក ឆ្នាំង ដើម្បីកុំឱ្យមានសំឡេងប៉ះទង្គិចគ្នាខ្លាំងៗនាំឱ្យខូចក្បួន។ ពន្លឺភ្លើងនៅក្នុងចង្រ្កានត្រូវឆេះយ៉ាងសន្ធោសន្ធៅ និង ផ្តល់នូវក្លិនឈ្ងុយឈ្ងប់ចេញពីគ្រឿងទេសដែលបានបុកយ៉ាងម៉ត់ចត់។ គ្រឿងផ្សំគ្រប់មុខត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីរៀបចំភោជនីយអាហារឱ្យមានសោភ័ណភាពស្រស់ស្អាត។ យើងមិនត្រូវនិយាយលេងសើចឡូឡាបង្កការរំខានដល់ដួងវិញ្ញាណដែលកំពុងយាងមកទទួលយកសំណែននោះទេ។ ទេពកោសល្យនៃការស្លស្លុកដោយប្រើចិត្តស្ងប់នឹងធ្វើឱ្យរសជាតិម្ហូបអាហារនោះកាន់តែឆ្ងាញ់ប្លែកខុសពីធម្មតា។ ការហាមប្រាមមិនឱ្យនិយាយស្តីនៅពេលកំពុងដួសដាក់ចាន គឺដើម្បីបង្ការកុំឱ្យទឹកមាត់ខ្ទាតចូលក្នុងអាហារសក្ការៈ។ សមាជិកគ្រួសារម្នាក់ៗត្រូវដឹងតួនាទីរៀងៗខ្លួនដោយគ្រាន់តែប្រើក្រសែភ្នែកសម្លឹងមើលគ្នាជំនួសការប្រើវាចា។ គ្រប់ជំហាននៃការចម្អិនតាំងពីការលាងបន្លែរហូតដល់ការរៀបចំដាក់តុត្រូវធ្វើឡើងដោយភាពហ្មត់ចត់បំផុត។ ទំនៀមទម្លាប់នេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នកាលនេះ។ ការគោរពវិន័យក្នុងពេលធ្វើម្ហូបបែបនេះជួយឱ្យអ្នកចម្អិនមានសមាធិខ្ពស់និង មិនងាយបង្កកំហុសឆ្គង។ វិញ្ញាណក្ខន្ធលោកអ្នកមានគុណនឹងសប្បាយរីករាយនៅពេលឃើញកូនចៅរៀបចំកិច្ចការទាំងឡាយដោយសេចក្តីថ្លៃថ្នូរ។ ចំហាយទឹកដែលហុយចេញពីឆ្នាំងសម្លហាក់បីដូចជាការនាំសារនៃសេចក្តីនឹករលឹកទៅកាន់លោកខាងមុខ។ ពិធីបុណ្យទាននីមួយៗនឹងកាន់តែមានន័យប្រសិនបើអ្នករៀបចំដឹងពីរបៀបរក្សាភាពស្ងៀមស្ងាត់ឱ្យបានត្រឹមត្រូវ។ ត្រីអាំងនិងទឹកត្រីជូរអែមដែលបានរៀបចំរួចរាល់ គឺជាតំណាងនៃភោគទ្រព្យដ៏សម្បូរបែបរបស់ប្រជាជនយើង។ ការមិននិយាយស្តីជួយឱ្យយើងផ្ដោតអារម្មណ៍ទៅលើអនាម័យនិង សណ្ដាប់ធ្នាប់ក្នុងផ្ទះបាយបានយ៉ាងល្អប្រសើរ។ បុព្វបុរសខ្មែរតែងតែទូន្មានថាការធ្វើការងារដោយមាត់ស្ងៀមដៃធ្វើនឹងទទួលបានផលបុណ្យច្រើនអនេក។ រូបភាពនៃម្ដាយដែលកំពុងមមាញឹកស្លស្លុកដោយមិនហើបមាត់សូម្បីមួយម៉ាត់គឺជាទិដ្ឋភាពដ៏គួរឱ្យគោរព។ សេចក្តីស្ងប់ក្នុងចិត្តពេលកាន់វែកនិងឆ្នាំងនឹងធ្វើឱ្យថាមពលវិជ្ជមានហូរចូលទៅក្នុងម្ហូបអាហារគ្រប់មុខ។ សម្លម្ជូរគ្រឿងដែលពុះក្នុងឆ្នាំងបញ្ចេញក្លិនប្រហើរពេញភូមិផងរបងជាមួយឬ សហគមន៍ក្បែរខាង។ យើងគួរតែរក្សានូវកេរដំណែលនៃរបៀបធ្វើម្ហូបបែបសមាធិនេះឱ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ។ ការស្ងាត់មាត់មិនមែនមានន័យថាការខឹងសម្បារនោះទេ គឺ ជាការបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត។ ពេលខ្លះពាក្យសម្ដីដែលមិនចាំបាច់អាចធ្វើឱ្យប៉ះពាល់ដល់បរិយាកាសដ៏វិសុទ្ធនៃពិធីការថ្វាយបង្គំដូនតា។ នំចំណីគ្រប់ប្រភេទដែលបានរៀបចំឡើងដោយភាពអត់ធ្មត់នឹងក្លាយជាអាហារទិព្វសម្រាប់វិញ្ញាណក្ខន្ធ។ គ្រឿងផ្សំដែលបានបុកបញ្ចូលគ្នាយ៉ាងម៉ត់ល្អនឹងជួយបង្កើនរសជាតិសម្លឱ្យកាន់តែឈ្ងុយឆ្ងាញ់ពិសា។ កូនចៅជំនាន់ក្រោយគួរតែរៀនសូត្រពីរបៀបរស់នៅដោយមានវិន័យខ្ពស់តាមរយៈការធ្វើម្ហូបក្នុងភាពស្ងប់ស្ងាត់។ ម្ហូបដែលឆ្អិនចេញពីចិត្តស្អាតស្អំតែងតែនាំមកនូវសុខភាពល្អដល់អ្នកដែលបានបរិភោគបន្ទាប់ពីកិច្ចពិធី។ យើងត្រូវជឿជាក់ថាដួងវិញ្ញាណបុព្វបុរសតែងតែនៅក្បែរនិង តាមថែរក្សាកូនចៅដែលប្រតិបត្តិខ្ជាប់ខ្ជួន។ ការប្រុងប្រយ័ត្នគ្រប់ជំហានក្នុងការស្លស្លុកបង្ហាញពីការយល់ដឹងស៊ីជម្រៅអំពីតម្លៃនៃការធ្វើម្ហូបអាហារ។ សម្លដែលចម្អិនដោយភាពហ្មត់ចត់បំផុតគឺ ជាការតបស្នងសងគុណដ៏ធំធេងចំពោះអ្នកដែលបានចែកឋានទៅ។ ការរក្សាមាត់កឱ្យស្ងៀមក្នុងពេលធ្វើការងារផ្ទះបាយក៏ជាការបង្ហាត់ចិត្តឱ្យមានភាពអត់ធ្មត់ខ្ពស់ផងដែរ។ រាល់ដំណក់ញើសដែលហូរចេញមកក្នុងពេលចម្អិនអាហារសក្ការៈគឺជាតំណាងនៃសេចក្តីស្មោះត្រង់របស់កូនចៅ។ ការរៀបចំដង្វាយដោយមានរបៀបរៀបរយនិង គ្មានសំឡេងរំខាននឹងធ្វើឱ្យទេវតាលោកមានចិត្តមេត្តាករុណា។ ការជៀសវាងការនិយាយស្តីក្នុងពេលស្លស្លុកជួយឱ្យយើងអាចតាមដានកម្រិតភ្លើងបានយ៉ាងត្រឹមត្រូវបំផុត។ យើងម្នាក់ៗត្រូវមានមោទនភាពចំពោះទំនៀមទម្លាប់នៃការធ្វើម្ហូបដ៏មានអត្ថន័យជ្រាលជ្រៅមួយនេះជានិច្ច។ ក្តីសង្ឃឹមរបស់គ្រួសារនីមួយៗគឺការទទួលបាននូវពរជ័យសិរីសួស្តីពីសំណាក់ដូនតាដែលបានសោយអាហារ។ សកម្មភាពនៃការដួសបាយដាក់ចានដោយភាពថ្នមៗបង្ហាញពីចរិតលក្ខណៈដ៏ទន់ភ្លន់របស់ស្ត្រីខ្មែរយើង។ ការហាមឃាត់មិនឱ្យមានការឈ្លោះប្រកែកគ្នាក្នុងផ្ទះបាយគឺ ជាច្បាប់ដែលមិនអាចបំពានបានជាដាច់ខាត។ គ្រឿងសក្ការៈដែលរៀបចំរួចរាល់នឹងត្រូវដង្ហែទៅកាន់អាសនៈដោយក្តីគោរព។ ការអនុវត្តតាមក្បួនតម្រារបស់ចាស់បុរាណនឹងជួយឱ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែមានសេចក្តីសុខ។ ភាពស្ងៀមស្ងាត់ក្នុងផ្ទះបាយគឺជាសញ្ញានៃការគោរពដល់ម្ចាស់ទឹកម្ចាស់ដីឬ វត្ថុស័ក្តិសិទ្ធិដែលថែរក្សាផ្ទះ។ ការចេះគ្រប់គ្រងឥរិយាបថក្នុងពេលធ្វើម្ហូបជាមេរៀនជីវិតដ៏មានតម្លៃសម្រាប់យុវជនជំនាន់ក្រោយ។ ម្ហូបនីមួយៗដែលបានដាក់ថ្វាយសុទ្ធតែមានអត្ថន័យបង្កប់នូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម៉ែឪ។ យើងត្រូវតែរួមគ្នាថែរក្សាប្រពៃណីនៃការធ្វើម្ហូបក្នុងភាពស្ងប់ស្ងាត់នេះឱ្យបានស្ថិតស្ថេរជានិរន្តរ៍។ ការថែរក្សាភាពបរិសុទ្ធនៃអាហារតាំងពីពេលចាប់ផ្ដើមរហូតដល់ចប់គឺជាកិច្ចការដែលត្រូវធ្វើដោយចិត្ត។ ពិធីការនៃការធ្វើម្ហូបបែបនេះនឹងជួយពង្រឹងចំណងមិត្តភាពនិង សេចក្តីស្រឡាញ់រវាងសមាជិកគ្រួសារ។ សេចក្តីសរុបមកវិញការចម្អិនអាហារក្នុងភាពស្ងប់ស្ងាត់គឺជាសិល្បៈនៃការរស់នៅដែលពោរពេញដោយអត្ថន័យ។ ការប្រតិបត្តិដ៏សមរម្យនេះនឹងនាំមកនូវភាពត្រជាក់ត្រជុំនិង សេចក្តីសុខក្សេមក្សាន្តដល់មនុស្សគ្រប់គ្នា។ យើងគ្រប់រូបត្រូវចងចាំនិង គោរពតាមការណែនាំរបស់បុព្វបុរសដើម្បីរក្សានូវអត្តសញ្ញាណជាតិខ្មែរ។ ការធ្វើម្ហូបដោយចិត្តជ្រះថ្លានិង មាត់ស្ងប់គឺជាវិធីដែលល្អបំផុតក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដូនតា។ សូមឱ្យកិច្ចពិធីនៃការរៀបចំគ្រឿងសក្ការៈនេះក្លាយជាពរជ័យដ៏មហាសាលសម្រាប់គ្រួសារខ្មែរជានិច្ចនិរន្តរ៍។